ម្យ៉ាងទៀត ក្រៅពីការយកទឹកឃ្មុំ គេអាចយកសំបុកឃ្មុំទៅធ្វើជាម្ហូបបានផងដែរ ដែលវាពិតជាមានរសជាតិឆ្ងាញ់ថែមទាំងពេញនិយមខ្លាំងសម្រាប់អ្នកនៅជនបទ។ ឃ្មុំអាំងអំបិលម្ទេស ដែលគេយកឃ្មុំទៅប្រឡាក់ជាមួយអំបិលម្ទេស ហើយយកទៅអាំងឱ្យឆ្អិន ដែលធ្វើឱ្យវាមានរសជាតិឆ្ងាញ់។ សម្រាប់គ្រឿងផ្សំមានដូចជា ម្ទេស អំបិល ប៊ីចេង និងម្សៅស៊ុប លាយចូលគ្នារួច ហើយត្រូវយកទៅប្រឡាក់ជាមួយឃ្មុំ។ ការអាំងឃ្មុំ គេបានយកឃ្មុំដែលបានប្រឡាក់រួច ខ្ជប់ជាមួយស្លឹកចេក បន្ទាប់យកទៅអាំងជាការស្រេច។ គេនិយមបរិភោគទុកជាអាហារសម្រន់តែប៉ុណ្ណោះ ជួលកាលគេបរិភោគជាមួយបាយបានផងដែរ។ ក្រៅពីអាំងឃ្មុំអំបិលម្ទេស ក៏មានការចំហុយឃ្មុំអំបិលម្ទេសផងដែរ ប៉ុន្តែមិនសូវជាពេញនិយមដូចអាំងទេ។ ការចំហុយមិនខុសពីអាំងទេ គ្រាន់តែគេយកទៅចំហុយក្នុងឆ្នាំងដោយដាក់ដាំទឹកឱ្យពុះរួចដាក់ឃ្មុំពីលើ។ ចំពោះគ្រឿងផ្សំមានដូចជា ម្ទេស ស្លឹកខ្ទឹម អំបិល ប៊ីចេង និងម្សៅស៊ុប ដោយត្រូវលាយប្រឡាក់ជាមួយនឹងឃ្មុំ។ ជាចុងក្រោយ ទាំងទឹកឃ្មុំ ទាំងសំបុកឃ្មុំសុទ្ធតែអាចធ្វើជាម្ហូបនិងពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើជាគ្រឿងផ្សំសម្រាប់មុខម្ហូបនានា។ ជាពិសេស មិនត្រឹមតែមានតួនាទីបន្ថែមរសជាតិដល់មុខម្ហូបខ្មែរទេ ប៉ុន្តែវាក៏ត្រូវបានគេប្រើដើម្បីធ្វើជាឱសថព្យាបាលនូវជំងឺមួយចំនួនទៀតផងដែរ។ ការទទួលទានសំបុកឃ្មុំ ជាពិសេសកូនឃ្មុំ ត្រូវបានគេចាត់ទុកថាជាអាហារពិសេសនិងជាប្រភពសារធាតុចិញ្ចឹមល្អៗ ជាពិសេសក្នុងរដូវប្រមូលផលឃ្មុំព្រៃ។